ការទទួលពរជ័យពីដូនតា គឺជាពរជ័យមួយដ៏សំខាន់បំផុតក្នុងអាពាហ៍ពិពាហ៍ខ្មែរ ដែលបង្ហាញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងបច្ចុប្បន្ន និងអតីតកាល។ នៅពេលដែលកូនក្រមុំ និងកូនកំលោះទទួលពរពីដូនតានិងឪពុកម្តាយ គឺមិនមែនត្រឹមតែជាការទទួលពាក្យពេចន៍ល្អៗប៉ុណ្ណោះទេ ប៉ុន្ដែ ការទទួលពរជ័យនេះ វាគឺជានិមិត្តរូបនៃការសម្រេចបាននូវសុភមង្គល សុខភាពល្អ និងភាពរីកចម្រើនក្នុងជីវិត គ្រួសារ និងសហគមន៍។ ការទទួលយកនូវបទពិសោធន៍ជីវិតរបស់ដូនតា និងឪពុកម្តាយ ដែលជាអ្នកដែលបានឆ្លងកាត់ជីវិតច្រើន។ ហើយពួកគាត់រួមមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការកសាងគ្រួសារ និងដោះស្រាយបញ្ហា។ ពរជ័យរបស់ពួកគាត់ប្រៀបដូចជាការផ្តល់នូវផែនទីជីវិតមួយសម្រាប់កូនៗ និងចៅៗ។ ដើម្បីឲ្យពួកគេដើរលើមាគ៌ាដ៏ត្រឹមត្រូវ និងជៀសផុតពីឧបសគ្គ។ បន្តនូវកេរដំណែលគ្រួសារនីមួយៗសុទ្ធតែមានប្រវត្តិ រឿងរ៉ាវ និងតម្លៃរៀងៗខ្លួន។ ការទទួលពរពីដូនតា គឺជាការទទួលស្គាល់ និងការប្តេជ្ញាចិត្តក្នុងការបន្តនូវកេរដំណែលល្អៗរបស់គ្រួសារ ដូចជាការរក្សាកិត្តិយស ភាពស្មោះត្រង់ និងការចេះស្រឡាញ់គ្នា។ ការទទួលស្គាល់ជាសមាជិកគ្រួសារពេញលេញសម្រាប់កូនកំលោះកូនក្រមុំ។ ការទទួលពរនេះគឺជាការទទួលស្គាល់ជាផ្លូវការពីសំណាក់អ្នកចាស់ទុំ។ ដើម្បីឲ្យពួកគេក្លាយជាគ្រួសារថ្មីមានសិទ្ធិពេញលេញ និងចាប់ផ្ដើមនូវជីវិតសហការថ្មីឆ្ពោះទៅរកសុភមង្គល ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីកសាងគ្រួសារមួយដោយខ្លួនឯង។ ការផ្តល់នូវក្តីស្រឡាញ់ និងការការពារពីឪពុកម្តាយ និងដូនតា តែងតែមានក្តីស្រឡាញ់ដ៏ធំធេងចំពោះកូនចៅ។ ពរជ័យនេះគឺពោរពេញទៅដោយក្តីស្រឡាញ់ ភាពកក់ក្តៅ។ និងសេចក្តីប្រាថ្នាដ៏ស្មោះអស់ពីចិត្តឲ្យកូនចៅមានសុភមង្គល សុខភាពល្អ និងជីវិតគូប្រកបដោយសេចក្តីសុខរហូតតទៅ។ អាសនៈដូនតា គឺជាកន្លែងសក្ការៈបូជា និងការតភ្ជាប់ជាមួយបុព្វបុរសពីជំនាន់មុន។ អាសនៈដូនតា មិនមែនគ្រាន់តែជាកន្លែងអង្គុយធម្មតានោះទេ តែវាជាទីតាំងដ៏ពិសិដ្ឋ និងជាបេះដូងនៃសេចក្តីគោរពដឹងគុណចំពោះបុព្វបុរសដែលបានចែកឋានទៅហើយ។ នៅក្នុងពិធីមង្គលការខ្មែរ អាសនៈនេះត្រូវបានរៀបចំឡើងយ៉ាងពិសេស និងប្រកបដោយអត្ថន័យជ្រាលជ្រៅ ព្រោះជាកន្លែងសម្រាប់បុព្វបុរស ខ្មែរជឿថាទោះបុព្វបុរសបានចែកឋានទៅហើយក្តី ពួកគាត់នៅតែមានវត្តមាន និងអាចមើលថែកូនចៅបាន។ អាសនៈនេះត្រូវបានរៀបចំឡើងដើម្បីអញ្ជើញ និងឧទ្ទិសថ្វាយដល់វិញ្ញាណក្ខន្ធបុព្វបុរសឲ្យមកចូលរួមជាសាក្សីក្នុងថ្ងៃដ៏ឧត្តុង្គឧត្តមរបស់កូនចៅ។ ទីតាំងខ្ពស់និងការតុបតែងប្រណិត អាសនៈនេះតែងតែស្ថិតនៅទីតាំងខ្ពស់ជាងគេ ឬនៅលើពូក ដែលបង្ហាញពីឋានៈដ៏ខ្ពង់ខ្ពស់ និងការគោរពដ៏ធំធេងចំពោះបុព្វបុរស។ ការតុបតែងដោយផ្កាស្រស់ៗ ខ្នើយល្អៗ គ្រឿងអលង្ការ និងវត្ថុសក្ការៈផ្សេងៗទៀត គឺដើម្បីបង្ហាញពីសេចក្តីស្មោះត្រង់ ភាពស្រស់បំព្រង និងការបូជាដ៏ថ្លៃថ្លា។ និមិត្តរូបនៃការការពារ និងសិរីមង្គល វត្តមាននៃអាសនៈដូនតា ត្រូវបានគេជឿថាអាចនាំមកនូវការការពារពីអំពើអាក្រក់ ហើយនាំមកនូវសិរីមង្គល សេចក្ដីសុខ និងភាពរុងរឿងដល់គូស្វាមីភរិយាថ្មី។ វាគឺជាការបង្ហាញថាជីវិតគូរបស់ពួកគេត្រូវបានទទួលស្គាល់ និងប្រទានពរពីជំនាន់មុនៗ។ ការបណ្តុះស្មារតីដឹងគុណក្នុងការរៀបចំ និងការគោរពចំពោះអាសនៈដូនតា គឺជាមេរៀនមួយសម្រាប់កូនចៅជំនាន់ក្រោយឲ្យចេះដឹងគុណចំពោះបុព្វបុរសដែលបានតស៊ូកសាង និងបន្សល់ទុកនូវអ្វីៗគ្រប់យ៉ាងសម្រាប់ពួកគេ។ សរុបមក ពរជ័យពីដូនតា និង អាសនៈដូនតា គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីពិធីអាពាហ៍ពិពាហ៍ខ្មែរ។ ទាំងនេះសុទ្ធតែឆ្លុះបញ្ចាំងពីជំនឿ វប្បធម៌ និងក្រមសីលធម៌ដ៏ល្អផូរផង់របស់ខ្មែរ។ ក្នុងការបង្រៀនកូនចៅឲ្យចេះគោរពដឹងគុណចំពោះអ្នកចាស់ទុំ ការចេះស្រឡាញ់ ការទទួលខុសត្រូវ និងការបន្តនូវប្រពៃណីដ៏ល្អផូរផង់របស់ដូនតា។ ពិធីទាំងនេះប្រៀបដូចជាគ្រឹះដ៏រឹងមាំសម្រាប់ជីវិតគូថ្មីមួយឲ្យរីកចម្រើនប្រកបដោយសុភមង្គល និងសិរីមង្គល។